វិស័យសេវាហៅយានជំនិះ មានទំនោរនឹងបន្ថែមការប្រើប្រាស់យានយន្តអគ្គិសនីកាន់តែច្រើននាពេលអនាគត។ ក្រុមហ៊ុនដឹកជញ្ជូន កំពុងសិក្សាអំពីការប្រើប្រាស់ដ្រូន សម្រាប់ការដឹកជញ្ជូនឱ្យបានឆាប់រហ័ស។ បញ្ញាសិប្បនិម្មិត នឹងត្រូវបានប្រើប្រាស់ដើម្បីព្យាករណ៍ពេលវេលាដឹកជញ្ជូនឱ្យបានត្រឹមត្រូវជាងមុន។ ការប្រើប្រាស់បច្ចេកវិទ្យាទំនើបជួយឱ្យការរៀបចំផ្លូវធ្វើដំណើរកាន់តែរលូន និង ជាជំនួយការដ៏ឆ្លាតវៃក្នុងការចំណេញពេលវេលាព្រមទាំងបង្កើនប្រសិទ្ធភាពការងារ។ ការកើនឡើងនៃស្ថានីយសាកថ្មយានយន្តអគ្គិសនី នឹងធ្វើឱ្យការដឹកជញ្ជូនតាមយានយន្តអគ្គិសនីកាន់តែមានភាពងាយស្រួល។ កម្មវិធីដឹកជញ្ជូន នឹងរួមបញ្ចូលសេវាកម្មចម្រុះកាន់តែច្រើនឡើង។ ការប្រើប្រាស់ឧបករណ៍បញ្ជាស្វ័យប្រវត្តិសម្រាប់ដឹកទំនិញតាមផ្ទះកំពុងស្ថិតក្នុងការពិសោធន៍ និង ជាការត្រៀមខ្លួនសម្រាប់បច្ចេកវិទ្យាថ្មីនាពេលអនាគត។ វិស័យនេះនឹងមានការចូលរួមពីឃ្លាំងទំនិញស្វ័យប្រវត្តិ។ ការប្រើប្រាស់បច្ចេកវិទ្យាភាពពិតបន្ថែម នឹងជួយឱ្យអតិថិជនមើលរូបភាពមុខម្ហូបបានកាន់តែច្បាស់។ កម្មវិធីទូរសព្ទនឹងប្រើប្រព័ន្ធណែនាំវៃឆ្លាត ដើម្បីផ្ដល់ជម្រើសមុខម្ហូបតាមចំណូលចិត្តអតិថិជន។ ការកំណត់តម្លៃតាមតម្រូវការជាក់ស្ដែង នឹងកាន់តែឆ្លាតវៃតាមរយៈការវិភាគទិន្នន័យ។ ការរួមបញ្ចូលសេវាបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ នឹងធ្វើឱ្យការទូទាត់ប្រាក់កាន់តែរលូន។ បច្ចេកវិទ្យាទំនើបនេះនឹងជួយឱ្យការរក្សាទុកទិន្នន័យមានភាពច្បាស់លាស់ និង ជាខែលការពារដ៏រឹងមាំសម្រាប់សុវត្ថិភាពរាល់រចនាម្ព័ន្ធប្រតិបត្តិការទាំងអស់។ ការគ្រប់គ្រងហ្វូងយានជំនិះ នឹងក្លាយជាប្រព័ន្ធស្វ័យប្រវត្តិទាំងស្រុងដោយប្រើបច្ចេកវិទ្យាខ្ពស់។ រ៉ូបូតដឹកជញ្ជូន អាចនឹងជំនួសការដឹកជញ្ជូនតូចៗនៅក្នុងតំបន់សាកល្បងមួយចំនួន។ កម្មវិធីនឹងប្រើការវិភាគទិន្នន័យភ្លាមៗ ដើម្បីកែលម្អសេវាកម្ម។ ការប្រើប្រាស់ឧបករណ៍ការពារទិន្នន័យសម្ងាត់កម្រិតខ្ពស់ នឹងក្លាយជាស្ដង់ដារទូទៅ។ ក្រុមហ៊ុនអាចនឹងបង្កើតប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្មផ្ទាល់ខ្លួននៅក្នុងកម្មវិធីទូរសព្ទ។ ហាងទំនិញអនឡាញ និងផ្ទះបាយដែលធ្វើអាហារស្តុកទុកច្រើនៗ នឹងក្លាយជាផ្នែកស្នូលនៃចង្វាក់ផ្គត់ផ្គង់នាពេលអនាគត។ ដ្រូនដឹកជញ្ជូន អាចក្លាយជាជម្រើសដ៏ល្អសម្រាប់តំបន់ដែលមានការកកស្ទះចរាចរណ៍ខ្លាំង។ ការប្រើប្រាស់ម៉ាស៊ីនចម្អិនម្ហូបស្វ័យប្រវត្តិ នឹងធ្វើឱ្យការរៀបចំអាហារកាន់តែរហ័ស។ ប្រព័ន្ធបង្ហាញទិន្នន័យបែប ស្រ៊ី-ឌី នឹងត្រូវដាក់បញ្ចូលក្នុងប្រព័ន្ធប្រើប្រាស់ និង ជាការបង្កើតនូវចំណាប់អារម្មណ៍ថ្មីសម្រាប់អ្នកប្រើប្រាស់បច្ចេកវិទ្យាទំនើប។ ការគ្រប់គ្រងទិន្នន័យអតិថិជន នឹងក្លាយជាកត្តាសំខាន់ក្នុងការប្រកួតប្រជែងទីផ្សារ។ ក្រុមហ៊ុននឹងប្រើ បញ្ញាសិប្បនិម្មិត ដើម្បីទស្សន៍ទាយតំបន់ដែលមានការកុម្ម៉ង់ច្រើន។ ការបង់ប្រាក់តាមរយៈបច្ចេកវិទ្យា នឹងក្លាយជារឿងធម្មតា។ អ្នកបើកបរអាចនឹងទទួលបានជំនួយការវៃឆ្លាត សម្រាប់ការងារប្រចាំថ្ងៃ។ ប្រអប់រក្សាកម្ដៅដែលបញ្ជាដោយប្រព័ន្ធឆ្លាតវៃ នឹងជួយរក្សាគុណភាពម្ហូបអាហារ។ ការប្រើប្រាស់ម៉ូតូអគ្គិសនីក្នុងប្រព័ន្ធដឹកជញ្ជូន នឹងមានការកើនឡើងខ្លាំង។ ការប្រើប្រាស់ប្រព័ន្ធកំណត់ផ្លូវចម្រុះ នឹងជួយកាត់បន្ថយពេលវេលាធ្វើដំណើរ។ ការប្រើប្រាស់បច្ចេកវិទ្យា ការគណនាទិន្នន័យនៅក្បែរប្រភព នឹងជួយកាត់បន្ថយការយឺតយ៉ាវនៃកម្មវិធីទូរសព្ទ។ ការរីកចម្រើននៃ បញ្ញាសិប្បនិម្មិត ក្នុងការវិភាគសំឡេង នឹងជួយពង្រឹងជំនាញទំនាក់ទំនង។ ការចងក្រងការបញ្ជាទិញជាក្រុម នឹងកាន់តែមានភាពឆ្លាតវៃ។ ក្រុមហ៊ុនអាចប្រើប្រាស់បច្ចេកវិទ្យាចំណាំរូបភាព ដើម្បីពិនិត្យកំហុសនៃការបញ្ជាទិញ។ រ៉ូបូតដឹកជញ្ជូន អាចក្លាយជាឧបករណ៍សម្រាប់ដឹកជញ្ជូននៅក្នុងអគារខ្ពស់ៗ។ ការថែទាំទុកជាមុន នឹងជួយអ្នកបើកបរកាត់បន្ថយការខូចខាតយានយន្ត។ ការបង្ហាញពីកម្រិតភាយឧស្ម័នកាបូន នឹងក្លាយជាមុខងារមួយនៅក្នុងកម្មវិធីទូរសព្ទ។ អតិថិជននឹងរំពឹងចង់បានសេវាកម្មដែលតម្រូវតាមចំណូលចិត្តបុគ្គលកាន់តែខ្លាំង។ ក្រុមហ៊ុននឹងប្រើប្រាស់យុទ្ធសាស្ត្រ ដើម្បីរក្សាភាពស្មោះត្រង់របស់អតិថិជន។ ការរួមបញ្ចូលគ្នារវាងសេវាហៅយានជំនិះ និងសេវាដឹកជញ្ជូនអាហារ នឹងកាន់តែជិតស្និទ្ធ។ ការដោះស្រាយវិវាទនៃការទូទាត់ប្រាក់តាមប្រព័ន្ធស្វ័យប្រវត្តិ នឹងជួយកាត់បន្ថយពេលវេលា។ ទូដាក់ទំនិញស្វ័យប្រវត្តិ នឹងត្រូវដំឡើងនៅតាមទីតាំងសាធារណៈ។ បច្ចេកវិទ្យាបញ្ជាស្វ័យប្រវត្តិ នឹងជួយសម្រួលដល់ភោជនីយដ្ឋាន និងអ្នកបើកបរ។ ការប្តូរមកប្រើប្រាស់ប្រព័ន្ធផ្ទុកទិន្នន័យលើបណ្តាញនឹងជួយឱ្យកម្មវិធីដំណើរការបានយ៉ាងរលូន និង ជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់រក្សានិរន្តរភាពនៃបច្ចេកវិទ្យា។ ការរួមបញ្ចូលជំនួយការពហុភាសា នឹងផ្ដល់បទពិសោធន៍កាន់តែល្អដល់អ្នកប្រើប្រាស់។ បច្ចេកវិទ្យាទំនើបចុងក្រោយជួយឱ្យការដឹកជញ្ជូនទំនិញមានភាពរហ័ស និង ជាគន្លឹះដ៏សំខាន់ក្នុងការផ្តល់ព័ត៌មានពីពេលវេលាមកដល់ឱ្យបានច្បាស់លាស់បំផុត។ ការប្រើប្រាស់មួកសុវត្ថិភាពវៃឆ្លាត នឹងជួយបង្កើនសុវត្ថិភាពដល់អ្នកបើកបរ។ ប្រព័ន្ធបញ្ជាទិញដោយសំឡេង នឹងក្លាយជាមុខងារដ៏សំខាន់នាពេលអនាគត។ ការបញ្ជាដោយកាយវិការ អាចនឹងក្លាយជាជម្រើសថ្មីនៅក្នុងការប្រើប្រាស់កម្មវិធី។ ការប្រើប្រាស់ ការចម្រាញ់ទិន្នន័យផ្អែកលើចំណង់ចំណូលចិត្ត នឹងធ្វើឱ្យប្រព័ន្ធណែនាំកាន់តែមានសមត្ថភាពខ្ពស់។ ឧបករណ៍នាំផ្លូវ នឹងជួយអ្នកបើកបរកាត់បន្ថយកំហុសឆ្គងក្នុងការរកផ្លូវ។ ការពង្រីកចំនួនយានយន្តអគ្គិសនី នឹងក្លាយជាយុទ្ធសាស្ត្រចម្បងរបស់ក្រុមហ៊ុន។ ការប្រើប្រាស់ទិន្នន័យនៃទីក្រុងឆ្លាតវៃ នឹងជួយសម្រួលដល់ការជ្រើសរើសផ្លូវឱ្យកាន់តែប្រសើរ។ ការប្រើប្រាស់ស្កូទ័រស្វ័យប្រវត្តិ អាចក្លាយជាវិធីសាស្ត្រដឹកជញ្ជូនថ្មីមួយទៀត។ ការកែច្នៃចំណុចប្រទាក់ និងបទពិសោធន៍អ្នកប្រើប្រាស់ ដោយ បញ្ញាសិប្បនិម្មិត នឹងផ្ដល់ភាពងាយស្រួលដល់បុគ្គលម្នាក់ៗ។ ប្រព័ន្ធគាំទ្រអតិថិជនដោយ បញ្ញាសិប្បនិម្មិត នឹងជំនួសកន្លែងភ្នាក់ងារឆ្លើយទូរសព្ទមួយផ្នែក។ ការប្រើប្រាស់ប្រព័ន្ធឡូជីស្ទិកបែបប្រមូលផ្ដុំមជ្ឈមណ្ឌល នឹងជួយកាត់បន្ថយចំណាយ។ ការចែករំលែកទិន្នន័យមមាញឹករបស់ភោជនីយដ្ឋាន នឹងធ្វើឱ្យការប៉ាន់ស្មានពេលវេលាកាន់តែសុក្រឹត។ ការប្រើប្រាស់ការវេចខ្ចប់ដែលថែរក្សាបរិស្ថាន នឹងក្លាយជាបទដ្ឋានចាំបាច់។ ក្រុមហ៊ុននឹងបង្កើតឧបករណ៍ព្យាករណ៍វៃឆ្លាត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។ ការរីកចម្រើននៃរ៉ូបូតក្នុងផ្ទះបាយអនឡាញ នឹងធ្វើឱ្យប្រព័ន្ធការងារកាន់តែរហ័ស។ កម្មវិធីនាពេលអនាគត នឹងមានជំនួយការសំឡេងដែលដំណើរការដោយ បញ្ញាសិប្បនិម្មិត។ ការពង្រីកសេវាដឹកជញ្ជូនទៅតំបន់ជនបទ នឹងមានភាពងាយស្រួលដោយសារ បញ្ញាសិប្បនិម្មិត រៀបចំផែនការផ្លូវ។ ការសហការជាមួយប្រព័ន្ធទីក្រុងឆ្លាតវៃ នឹងក្លាយជារឿងធម្មតានៅក្នុងវិស័យដឹកជញ្ជូន។ ការប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនបែបវិមជ្ឈការ អាចនឹងកើតមានឡើង។ ប្រព័ន្ធបញ្ជាទិញតាមរយៈសារអត្ថបទ នឹងធ្វើឱ្យការកុម្ម៉ង់កាន់តែមានភាពរហ័ស។ ក្រុមហ៊ុននឹងប្រើប្រាស់ បញ្ញាសិប្បនិម្មិត ដើម្បីបែងចែកក្រុមអតិថិជនគោលដៅដោយស្វ័យប្រវត្តិ។ ការរួមបញ្ចូលគ្នាជាមួយពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច នឹងក្លាយជាផ្នែកមួយនៃកម្មវិធីដឹកជញ្ជូន។ ឧស្សាហកម្មហៅយានជំនិះ និងដឹកជញ្ជូនអាហារ នឹងបន្តរីកចម្រើនយ៉ាងខ្លាំងតាមរយៈបច្ចេកវិទ្យាថ្មីៗ។